ជំនាញទន់ មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យក្នុងការសិក្សា និងអាជីពនាពេលអនាគត។ សិស្សនិស្សិតតែងតែប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីពង្រឹងជំនាញទន់របស់ពួកគេ ដែលរួមមាន ជំនាញក្នុងការទំនាក់ទំនង, ជំនាញក្នុងការចរចា, ជំនាញក្នុងការធ្វើបទបង្ហាញ និងជំនាញក្នុងការគ្រប់គ្រងពេលវេលា។ ចំពោះជំនាញក្នុងការទំនាក់ទំនង គឺជាការធ្វើការជាក្រុម មិនថាជាគម្រោងសាលា ក្លឹប ឬក្រុមស្ម័គ្រចិត្ត គឺផ្តល់ឱកាសល្អបំផុតក្នុងការអនុវត្តការទំនាក់ទំនងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ។ សិស្សនិស្សិតរៀនពីរបៀបស្តាប់ និយាយ បញ្ចេញមតិ និងដោះស្រាយបញ្ហាជាមួយអ្នកដទៃ។ ការសរសេរអត្ថបទ កំណត់ហេតុ ឬចូលរួមក្នុងការជជែកតាមវេទិកាអនឡាញ ជួយពង្រឹងការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ។ ការអានសៀវភៅ ឬអត្ថបទផ្សេងៗ ក៏ជួយពង្រីកវាក្យសព្ទ និងបង្កើនសមត្ថភាពក្នុងការយល់ដឹង។ សិស្សនិស្សិតគួរតែសុំមតិយោបល់ពីគ្រូ មិត្តភក្តិ ឬសមាជិកគ្រួសារអំពីរបៀបទំនាក់ទំនងរបស់ពួកគេ ដើម្បីកែលម្អចំណុចខ្វះខាតរបស់ខ្លួន។ ការចូលរួមក្នុងការប្រកួតនិយាយ ការធ្វើបទបង្ហាញ ឬការចូលរួមក្នុងក្លឹបនិយាយ ដូចជា ថូសម៉ាស្ទ័រ (Toastmasters) អាចជួយកាត់បន្ថយភាពភ័យខ្លាច និងបង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈផងដែរ។ រីឯ ជំនាញក្នុងការចរចា សិស្សនិស្សិតអាចចាប់ផ្តើមអនុវត្តការចរចាលើរឿងតូចតាច ដូចជាការព្រមព្រៀងលើភារកិច្ចក្នុងគ្រួសារ ឬការសម្រេចចិត្តលើគម្រោងក្រុមជាដើម។ ការអានសៀវភៅ ឬអត្ថបទអំពីយុទ្ធសាស្ត្រចរចា និងការមើលវីដេអូបង្រៀន អាចជួយឱ្យយល់ដឹងពីវិធីសាស្រ្តដែលមានប្រសិទ្ធភាព។ ការធ្វើត្រាប់តាមស្ថានភាពចរចាជាមួយមិត្តភក្តិ ឬគ្រូ អាចជួយឱ្យសិស្សនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង និងកែលម្អប្រតិកម្មរបស់ពួកគេ។ រៀនស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង មិនមែនត្រឹមតែផ្តោតលើការឈ្នះតែឯងនោះទេ។ ចំណែកឯ ជំនាញក្នុងការធ្វើបទបង្ហាញវិញ គឺនៅមុនពេលធ្វើបទបង្ហាញ សិស្សនិស្សិតគួរតែរៀបចំខ្លឹមសារឲ្យមានលំដាប់លំដោយ មានចំណុចសំខាន់ៗ និងឧទាហរណ៍គាំទ្រ។ ការហាត់ធ្វើបទបង្ហាញម្តងហើយម្តងទៀតនៅមុខកញ្ចក់ មិត្តភក្តិ ឬគ្រួសារ អាចជួយបង្កើនទំនុកចិត្ត និងកាត់បន្ថយភាពភ័យខ្លាច។ ការប្រើប្រាស់ស្លាយ ដែលមានរូបភាព ឬក្រាហ្វិកច្បាស់លាស់ និងមានខ្លឹមសារសង្ខេប អាចជួយឱ្យបទបង្ហាញកាន់តែមានប្រសិទ្ធភាព។ ការនិយាយឲ្យច្បាស់ៗ ប្រើកាយវិការសមរម្យ រក្សាទំនាក់ទំនងភ្នែកជាមួយអ្នកស្តាប់ និងគ្រប់គ្រងសម្លេងឲ្យមានភាពទាក់ទាញ គឺជារឿងសំខាន់ណាស់។ បន្ទាប់ពីធ្វើបទបង្ហាញ សិស្សនិស្សិតគួរតែសុំមតិយោបល់ដើម្បីដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ មួយវិញទៀត ជំនាញក្នុងការគ្រប់គ្រងពេលវេលា ដែលជំនាញនេះគឺសំខាន់ណាស់សម្រាប់និស្សិត។ ពួកគេគួរប្រើប្រាស់ប្រតិទិន អ្នករៀបចំផែនការ ឬកម្មវិធីកត់ត្រា ដើម្បីរៀបចំកាលវិភាគសិក្សា កិច្ចការផ្ទះ និងសកម្មភាពផ្សេងៗទៀត។ និស្សិតត្រូវចេះបែងចែករវាងកិច្ចការបន្ទាន់និងសំខាន់ ដោយប្រើបច្ចេកទេសកំណត់អាទិភាពដូចជា ម៉ាទ្រីស អាយហ្សិនហូវ័រ (Matrice Eisenhower)។ ជំនួសឱ្យការចាប់ផ្តើមធ្វើកិច្ចការធំមួយ សិស្សនិស្សិតគួរតែបំបែកវាជាចំណែកតូចៗដែលអាចគ្រប់គ្រងបាន ដើម្បីកុំឱ្យមានអារម្មណ៍ធុញថប់។ ការកំណត់ពេលវេលាជាក់លាក់សម្រាប់ការលេងបណ្ដាញសង្គម ឬសកម្មភាពផ្សេងៗដែលមិនចាំបាច់ ក៏អាចជួយឲ្យការសិក្សាមិនមានការរំខានដែរ។ ការសម្រាករយៈពេលខ្លីនៅចន្លោះពេលសិក្សា អាចជួយបង្កើនការផ្តោតអារម្មណ៍ និងផលិតភាពផងដែរ។ សរុបមក ជំនាញទន់ទាំងនេះទាមទារការអនុវត្តជាប់លាប់និងការប្តេជ្ញាចិត្ត។ សិស្សនិស្សិតគួរតែចាប់ផ្តើមអនុវត្តជាបណ្តើរៗ និងស្វែងរកឱកាសដើម្បីអភិវឌ្ឍជំនាញទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។